បញ្ហាអនាម័យនៅក្នុងភូមិអណ្តែតទឹកក្រោយពេលទឹកជំនន់ គឺជាវិបត្តិសុខភាពសាធារណៈដ៏ស្រួចស្រាវមួយ ដែលទាមទារការយល់ដឹងស៊ីជម្រៅអំពីទំនាក់ទំនងរវាងបរិស្ថានទឹក និងសុខុមាលភាពរបស់មនុស្ស។ បញ្ហាប្រឈមដ៏ចម្បង និងគ្រោះថ្នាក់បំផុតនោះគឺ ការបំពុលប្រភពទឹកប្រើប្រាស់ ដែលវាកើតឡើងនៅពេលដែលព្រំដែនរវាងទឹកសម្រាប់ប្រើប្រាស់ និងទឹកកខ្វក់ត្រូវបានរលាយចូលគ្នាទាំងស្រុង។ នៅក្នុងភូមិអណ្តែតទឹកតាមបណ្តោយបឹងទន្លេសាប ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទឹកបឹង។ ប៉ុន្តែក្រោយទឹកជំនន់ ទឹកដែលធ្លាប់តែអាចប្រើប្រាស់បានទោះមិនស្អាត ១០០% ក៏ប្រែជាប្រភពនៃមេរោគដ៏កាចសាហាវ។ ដោយសារតែការលាយឡំជាមួយកាកសំណល់បង្គន់ និងសារធាតុពុលផ្សេងៗដែលហូរមកជាមួយទឹកជំនន់។ យន្តការនៃការបំពុលពីកាកសំណល់បង្គន់ កើតឡើងយ៉ាងឆាប់រហ័សនៅពេលដែលកម្រិតទឹកហក់ឡើងខ្ពស់ជ្រុល ឬស្រកទៅវិញភ្លាមៗ។ ដែលបណ្តាលឱ្យប្រព័ន្ធគ្រប់គ្រងកាកសំណល់បណ្តោះអាសន្ន ឬបង្គន់អនាម័យមួយចំនួន មិនអាចទប់ទល់នឹងសម្ពាធទឹកបាន។ កាកសំណល់ដែលផ្ទុកទៅដោយមេរោគត្រូវបានហូរច្រោះចូលទៅក្នុងបឹងដោយផ្ទាល់ ដែលធ្វើឱ្យផ្ទៃទឹកទាំងមូលក្លាយជាកន្លែងផ្ទុកមេរោគយ៉ាងសន្ធឹកសន្ធាប់។ ការប្រើប្រាស់ទឹកមិនស្អាតសម្រាប់ងូត ដុសលាងចានឆ្នាំង ឬចម្អិនអាហារ គឺជាការនាំយកមេរោគចូលក្នុងរាងកាយដោយមិនដឹងខ្លួន។ បញ្ហានេះអាចបង្កគ្រោះថ្នាក់ដល់ជីវិត ជាពិសេសចំពោះកុមារតូចៗ និងមនុស្សចាស់ ដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ មេរោគក្នុងទឹកដែលកកើតឡើងក្រោយទឹកជំនន់ គឺជាសត្រូវលាក់មុខដែលពិបាកនឹងមើលឃើញដោយភ្នែកទទេ ប៉ុន្តែវាមានឥទ្ធិពលបំផ្លាញសុខភាពយ៉ាងធ្ងន់ធ្ងរ។ ទឹកដែលនៅទ្រឹងតាមចន្លោះផ្ទះអណ្ដែតទឹក ឬក្នុងតំបន់ដែលចរន្តទឹកមិនហូរ គឺជាជម្រកដ៏មហិមាសម្រាប់បាក់តេរីដ៏គ្រោះថ្នាក់ និងមេរោគបង្កជំងឺអាសន្នរោគផ្សេងៗ។ មេរោគទាំងនេះគឺជាភ្នាក់ងារចម្បងដែលបង្កឱ្យមានជំងឺរាគរូសធ្ងន់ធ្ងរ និងជំងឺរាគមួល ដែលនាំឱ្យរាងកាយបាត់បង់ជាតិទឹកក្នុងរយៈពេលដ៏ខ្លីបំផុត។ ស្ថានភាពនេះកាន់តែអាក្រក់ទៅៗ នៅពេលដែលសហគមន៍ខ្វះខាតទឹកស្អាតពិតប្រាកដសម្រាប់ប្រើប្រាស់។ ដែលបង្ខំឱ្យពួកគេបន្តប្រើប្រាស់ទឹកកខ្វក់ទាំងនោះទាំងបង្ខំចិត្ត បង្កើតបានជាវដ្តនៃជំងឺឆ្លងដែលមិនចេះចប់មិនចេះហើយនៅក្នុងភូមិអណ្តែតទឹក។ កង្វះប្រព័ន្ធចម្រោះទឹកត្រឹមត្រូវ និងការយល់ដឹងពីបច្ចេកទេសធ្វើឱ្យទឹកស្អាតក្រោយទឹកជំនន់ ក៏ជាកត្តារួមចំណែកធ្វើឱ្យបញ្ហាអនាម័យនេះកាន់តែស្មុគស្មាញ។ នៅពេលដែលប្រភពទឹកត្រូវបានបំពុលដោយមេរោគពីកាកសំណល់មនុស្ស និងសត្វ ការងូតទឹក ឬការប៉ះពាល់ផ្ទាល់ក៏អាចបង្កឱ្យមានជំងឺសើស្បែក និងការឆ្លងមេរោគតាមភ្នែក ឬត្រចៀកផងដែរ។ នេះគឺជាវិបត្តិដែលទាមទារឱ្យមានការអន្តរាគមន៍ជាបន្ទាន់ មិនត្រឹមតែការផ្ដល់ជាថ្នាំសម្លាប់មេរោគក្នុងទឹកប៉ុណ្ណោះទេ។ ប៉ុន្តែគឺការបង្កើតប្រព័ន្ធបង្គន់អនាម័យដែលមានបច្ចេកទេសត្រឹមត្រូវសម្រាប់ភូមិអណ្តែតទឹក ដើម្បីទប់ស្កាត់ការហូរចូលនៃកាកសំណល់ទៅក្នុងប្រភពទឹកប្រើប្រាស់នាពេលអនាគត។ បញ្ហាសំណល់រឹង និងការគ្រប់គ្រងសម្រាមនៅក្នុងភូមិអណ្តែតទឹកក្រោយពេលទឹកជំនន់ស្រកចុះ គឺជាវិបត្តិបរិស្ថានដ៏ធំធេងមួយ។ ដែលជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ទៅលើគុណភាពរស់នៅ សុខភាពសាធារណៈ និងសោភណភាពនៃសហគមន៍បឹងទន្លេសាប។ នៅពេលដែលទឹកជំនន់ចាប់ផ្ដើមស្រកទៅវិញ វាមិនមែននាំយកទៅជាមួយតែទឹកនោះទេ។ ប៉ុន្តែវាបានបន្សល់ទុកនូវកាកសំណល់រាប់តោន ជាពិសេសសម្រាមផ្លាស្ទិក កំប៉ុង និងកាកសំណល់ប្រើប្រាស់ផ្សេងៗ។ ដែលអណ្ដែតតាមចរន្តទឹកមកកកកុញយ៉ាងណែនណាន់តាន់តាប់នៅក្រោមផ្ទះ ឬជុំវិញជើងព្រៃលិចទឹកនៃភូមិអណ្តែតទឹក។ សម្រាមទាំងនេះបានក្លាយជាផ្ទាំងទស្សនីយភាពដ៏អាក្រក់ និងជាប្រភពមេរោគដ៏គ្រោះថ្នាក់បំផុត។ ដែលរុំព័ទ្ធជីវិតប្រចាំថ្ងៃរបស់អ្នកភូមិស្ទើរតែគ្រប់ជំហាន ហើយវាបង្កើតជាបញ្ហាប្រឈមថ្មីមួយទៀតបន្ទាប់ពីការគំរាមកំហែងនៃទឹកជំនន់ផ្ទាល់បានបញ្ចប់ទៅ។ បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុត និងមានឥទ្ធិពលបំផ្លិចបំផ្លាញសុខភាពយ៉ាងខ្លាំងនោះគឺ ក្លិនស្អុយ និងការកកើតនៃមេរោគ ចេញពីសំណល់សរីរាង្គដែលលាយឡំជាមួយសម្រាមផ្លាស្ទិក។ ក្រោយទឹកជំនន់ស្រកទៅ សាកសពសត្វពាហនៈ និងសត្វព្រៃដែលងាប់ដោយសារលង់ទឹក ច្រើនតែមកកកស្ទះជាមួយសម្រាមនៅក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ។ សាកសពសត្វទាំងនោះចាប់ផ្ដើមស្អុយរលួយនៅក្នុងទឹកដែលមិនសូវមានចរន្តហូរ ដែលបង្កជាក្លិនអាសោច និងជាប្រភពនៃមេរោគបង្កជំងឺយ៉ាងធ្ងន់ធ្ងរ។ ដំណើរការស្អុយរលួយនេះមិនត្រឹមតែបញ្ចេញក្លិនអាក្រក់ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងបង្កភាពស្អប់ខ្ពើមដល់ការរស់នៅប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការទាក់ទាញភ្នាក់ងារចម្លងរោគដ៏គ្រោះថ្នាក់បំផុតដូចជា រុយ កណ្ដុរ និងសត្វល្អិតផ្សេងៗឱ្យមកប្រមូលផ្ដុំគ្នា។ សត្វទាំងនេះគឺជាអ្នកនាំយកមេរោគពីសម្រាមស្អុយ និងសាកសពសត្វដែលរលួយចូលទៅក្នុងផ្ទះសម្បែង និងអាហារបរិភោគរបស់មនុស្ស ដែលអាចបង្កឱ្យមានជំងឺឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរក្នុងចំណោមសមាជិកគ្រួសារ។ ទន្ទឹមនឹងនេះដែរ ការបំពុលបរិស្ថាន និងការរាំងស្ទះចរន្តទឹក ដោយសារសំណល់ផ្លាស្ទិក បានបង្កជាផលវិបាកជាខ្សែសង្វាក់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់អណ្ដែតទឹក។ សំណល់ផ្លាស្ទិកដែលកកស្ទះរាប់មិនអស់នៅតាមចន្លោះសសរផ្ទះ និងមែកឈើលិចទឹក បានបង្កើតជាខែលរារាំងចរន្តទឹកមិនឱ្យហូរចេញចូលបានល្អ ដែលធ្វើឱ្យទឹកនៅជុំវិញភូមិប្រែជាទឹកនៅទ្រឹងក្នុងរយៈពេលយូរ។ ទឹកដែលនៅទ្រឹងនេះងាយនឹងកខ្វក់លឿនបំផុត ដោយសារវាមិនមានការផ្លាស់ប្តូរអុកស៊ីសែន និងមិនអាចនាំយកភាពកខ្វក់ចេញទៅឆ្ងាយបាន ដូចនេះវាក៏ក្លាយជាជម្រកដ៏ល្អឥតខ្ចោះសម្រាប់ដង្កូវទឹក និងមេរោគបាក់តេរីដែលបង្កជំងឺរាករូស។ ការកកស្ទះនៃសម្រាមផ្លាស្ទិកទាំងនេះក៏ធ្វើឱ្យមានការថយចុះនៃគុណភាពទឹក។ ដែលប៉ះពាល់ដល់ការរស់រានមានជីវិតរបស់មច្ឆជាតិ និងជីវៈចម្រុះក្នុងបឹង ដែលជាប្រភពចំណូលតែមួយគត់របស់ប្រជាពលរដ្ឋក្នុងតំបន់។ លើសពីនេះ ការបាត់បង់ប្រព័ន្ធគ្រប់គ្រងសម្រាមដែលត្រឹមត្រូវនៅក្នុងភូមិអណ្តែតទឹក បានធ្វើឱ្យបញ្ហានេះកាន់តែស្មុគស្មាញ និងពិបាកក្នុងការដោះស្រាយឱ្យមានប្រសិទ្ធភាព។ ដោយសារគ្មានទីលានចាក់សម្រាម ឬសេវាកម្មប្រមូលសម្រាមនៅលើផ្ទៃទឹក ប្រជាពលរដ្ឋខ្លះបង្ខំចិត្តច្រានសម្រាមឱ្យអណ្ដែតចេញពីក្រោមផ្ទះខ្លួនឯងទៅផ្ទះអ្នកដទៃ ឬដុតសម្រាមទាំងសើមនៅតាមកន្លែងដីទួលតូចៗ។ ដែលវាបញ្ចេញផ្សែងពុលប៉ះពាល់ដល់បរិយាកាស និងសុខភាពសួត។ សំណល់ផ្លាស្ទិកដែលបែកធ្លាយជាភាគល្អិតតូចៗក៏កំពុងជ្រាបចូលទៅក្នុងខ្លួនត្រី ដែលជាប្រភពចំណីអាហារចម្បងរបស់ប្រជាជនកម្ពុជា ដែលវាអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្សក្នុងរយៈពេលវែង។ ដូច្នេះ ការសម្អាតសម្រាមក្រោយទឹកជំនន់មិនមែនគ្រាន់តែជាការលើកកម្ពស់សោភណភាពភូមិដ្ឋានប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាកិច្ចការងារសង្គ្រោះប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប និងការការពារសុខភាពសាធារណៈពីការបំពុលដោយកាកសំណល់រឹងដែលមិនចេះរលាយ និងប្រកបដោយគ្រោះថ្នាក់។ ហានិភ័យនៃជំងឺឆ្លងនៅក្នុងភូមិអណ្តែតទឹកក្រោយពេលទឹកជំនន់ គឺជាវិបត្តិសុខភាពដ៏គួរឱ្យព្រួយបារម្ភបំផុត ដោយសារលក្ខខណ្ឌអនាម័យដែលចុះដុនដាបខ្លាំង។ បានបង្កើតជាបរិស្ថានអំណោយផលយ៉ាងខ្លាំងសម្រាប់ភ្នាក់ងារបង្កជំងឺ និងសត្វល្អិតចម្លងរោគគ្រប់ប្រភេទ។ នៅពេលដែលប្រជាពលរដ្ឋត្រូវរស់នៅ និងធ្វើចលនាដោយផ្ទាល់នៅលើផ្ទៃទឹកដែលផ្ទុកទៅដោយកាកសំណល់ មេរោគ និងសារធាតុពុលផ្សេងៗដែលហូរមកជាមួយទឹកជំនន់។ ពួកគេមិនអាចជៀសផុតពីការប៉ះពាល់នឹងមេរោគទាំងនោះឡើយ ទោះបីជាមានការប្រុងប្រយ័ត្នក៏ដោយ។ ស្ថានភាពនេះបានប្រែក្លាយតំបន់រស់នៅជុំវិញផ្ទះអណ្ដែតទឹកឱ្យទៅជាចំណុចកកកុញនៃជំងឺឆ្លង ដែលអាចរីករាលដាលយ៉ាងឆាប់រហ័សពីម្នាក់ទៅម្នាក់ ឬតាមរយៈភ្នាក់ងារចម្លងរោគពីសត្វល្អិត។ ប្រសិនបើមិនមានវិធានការការពារ និងការសម្អាតអនាម័យឱ្យបានត្រឹមត្រូវបំផុតបន្ទាប់ពីទឹកសម្រកទៅវិញនោះទេ។ ជំងឺសើស្បែកគឺជាបញ្ហាសុខភាពលំដាប់ជួរមុខដែលកើតមានឡើងជាញឹកញាប់បំផុត និងបង្កការរំខានខ្លាំងដល់ប្រជាពលរដ្ឋក្នុងភូមិអណ្តែតទឹក ក្រោយពេលដែលពួកគេត្រូវបង្ខំចិត្តប៉ះពាល់ជាមួយទឹកកខ្វក់ក្នុងរយៈពេលយូរ។ ដោយសារជីវភាពប្រចាំថ្ងៃនៅលើបឹងតម្រូវឱ្យពួកគេចុះទឹកដើម្បីធ្វើដំណើរ ដោះស្រាយសំណាញ់ត្រី ឬសម្អាតសម្រាមដែលកកស្ទះនៅក្រោមផ្ទះ ស្បែករបស់ពួកគេបានស្រូបយកមេរោគ បាក់តេរី និងសារធាតុគីមីពុលដែលអណ្ដែតកកកុញក្នុងទឹកកខ្វក់ក្រោយជំនន់។ ការប៉ះពាល់ដដែលៗនេះបង្កឱ្យមានប្រតិកម្មអាឡែស៊ីយ៉ាងធ្ងន់ធ្ងរ ការរមាស់ខ្លាំងដែលមិនអាចទ្រាំបាន និងអាចឈានដល់ការកើតដំបៅស្បែករ៉ាំរ៉ៃ ឬការឆ្លងមេរោគផ្សិតដែលពិបាកក្នុងការព្យាបាល។ ព្រោះខ្វះខាតទឹកស្អាតពិតប្រាកដសម្រាប់លាងសម្អាតខ្លួនប្រាណឱ្យបានសព្វ។ បញ្ហានេះមិនត្រឹមតែបង្កការឈឺចាប់ដល់រាងកាយប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានដល់ផលិតភាពការងារ និងគុណភាពជីវិតប្រចាំថ្ងៃរបស់ពួកគេយ៉ាងធ្ងន់ធ្ងរផងដែរ។ ទន្ទឹមនឹងបញ្ហាសើស្បែកដែលមើលឃើញនឹងភ្នែក ហានិភ័យនៃ ជំងឺបង្កដោយមូស ក៏កើនឡើងដល់កម្រិតអាសន្នភ្លាមៗនៅពេលដែលទឹកជំនន់ចាប់ផ្ដើមស្រកចុះក្នុងរដូវកាលអន្តរកាល។ ទឹកដែលនៅទ្រឹងតាមកាកសំណល់រឹងដែលកកស្ទះ តាមតំបន់ព្រៃលិចទឹកក្បែរផ្ទះ ឬក្នុងវត្ថុប្រើប្រាស់ផ្សេងៗដែលផ្ទុកទឹកភ្លៀងដែលនៅសេសសល់ គឺជាកន្លែងបង្កាត់ពូជដ៏ល្អឥតខ្ចោះសម្រាប់មូសខ្លា និងមូសដែកគោលឱ្យកកើតឡើងរាប់លានក្បាល។ ការកើនឡើងនូវចំនួនមូសយ៉ាងគំហុកនៅជុំវិញភូមិអណ្តែតទឹក បាននាំមកនូវការរីករាលដាលនៃជំងឺគ្រុនឈាម និងគ្រុនចាញ់ ដែលជាជំងឺកាចសាហាវអាចឆក់យកជីវិតមនុស្សបានគ្រប់ពេល។ ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រទាន់ពេលវេលានោះទេ។ ស្ថានភាពរស់នៅលើផ្ទៃទឹកដែលមានភាពហប់ សំណើមខ្ពស់ និងសម្បូរដោយជម្រកសម្រាមស្អុយរលួយ ធ្វើឱ្យមូសអាចបន្តពូជបានលឿនជាងតំបន់គោកឆ្ងាយណាស់។ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុតលើការប្រើប្រាស់មុងជានិច្ច និងការកម្ចាត់រាល់ជម្រកមូសនៅជុំវិញលំនៅឋាន។ លើសពីនេះទៅទៀត ការរីករាលដាលនៃជំងឺឆ្លងទាំងនេះបានបង្កើតជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលក្នុងសហគមន៍ដែលរស់នៅដាច់ស្រយាលលើផ្ទៃទឹក។ នៅក្នុងភូមិអណ្តែតទឹក ការធ្វើដំណើរតាមកាណូតទៅកាន់មណ្ឌលសុខភាពលើដីគោកមានការលំបាក ចំណាយប្រាក់កាសច្រើន និងប្រើប្រាស់ពេលវេលាយូរ។ ដែលជារឿយៗធ្វើឱ្យអ្នកជំងឺដែលរងគ្រោះដោយសារមេរោគក្នុងទឹក ឬជំងឺគ្រុនឈាម មិនបានទទួលការសង្គ្រោះទាន់ពេលរហូតដល់គ្រោះថ្នាក់ដល់ជីវិត។ កង្វះខាតថ្នាំសម្លាប់មេរោគ អាល់កុល និងទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលដែលមានការផ្ទុះឡើងនៃជំងឺ កាន់តែធ្វើឱ្យវដ្តនៃជំងឺឆ្លងអូសបន្លាយពេលកាន់តែយូរ និងពិបាកក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។ ដូច្នេះ ការយល់ដឹងអំពីហានិភ័យនៃជំងឺទាំងនេះ និងការរៀបចំវិធានការបង្ការជាមុនដូចជា ការចាក់ថ្នាំបង្ការ និងការប្រើប្រាស់ទឹកឆ្អិន គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកាត់បន្ថយអត្រាឈឺ និងការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋក្នុងភូមិអណ្តែតទឹក ក្រោយពេលដែលគ្រោះមហន្តរាយទឹកជំនន់បានកន្លងផុតទៅ។ វិបត្តិកង្វះខាតទឹកស្អាត និងអវត្តមាននៃប្រព័ន្ធបង្គន់អនាម័យត្រឹមត្រូវនៅក្នុងភូមិអណ្តែតទឹក គឺជាឫសគល់នៃបញ្ហាសុខភាពសាធារណៈដ៏រ៉ាំរ៉ៃ។ ដែលកាន់តែរីករាលដាលខ្លាំងគួរឱ្យកត់សម្គាល់ក្រោយពេលគ្រោះទឹកជំនន់បានកន្លងផុតទៅ។ នៅក្នុងសហគមន៍ដែលរស់នៅលើផ្ទៃទឹកផ្ទាល់ លទ្ធភាពនៃការទទួលបានទឹកស្អាតដែលបានឆ្លងកាត់ការចម្រោះតាមស្តង់ដារបច្ចេកទេសវេជ្ជសាស្ត្រ មានកម្រិតទាបបំផុតនៅឡើយ។ ដែលស្ថានភាពនេះបានបង្ខំឱ្យប្រជាពលរដ្ឋស្ទើរតែទាំងអស់ត្រូវប្រើប្រាស់ទឹកបឹងទាំងស្រុងសម្រាប់តម្រូវការជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលដែលកម្រិតទឹកជំនន់ចាប់ផ្ដើមស្រកទៅវិញ តម្រូវការទឹកស្អាតមានការហក់ឡើងខ្ពស់ខ្លាំងលើសពីធម្មតា។ ដើម្បីយកមកប្រើប្រាស់ក្នុងគោលបំណងលាងសម្អាតភក់ជ្រាំ និងកម្ទេចកំទីចេញពីផ្ទះសម្បែង។ ប៉ុន្តែផ្ទុយទៅវិញ លទ្ធភាពក្នុងការស្វែងរកប្រភពទឹកដែលគ្មានមេរោគ បែរជាកាន់តែពិបាកទៅៗ ដោយសារតែផ្ទៃបឹងជុំវិញត្រូវបានបំពុលដោយកាកសំណល់រាវ និងរឹងដែលអណ្តែតមកជាមួយចរន្តទឹកជំនន់។ បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតដែលនាំឱ្យមានការបន្តចម្លងរោគក្នុងវដ្តមិនចេះចប់មិនចេះហើយនោះគឺ ការបន្ទោបង់ពាសវាលពាសកាល ចូលទៅក្នុងប្រភពទឹកដែលជាកន្លែងរស់នៅផ្ទាល់តែម្តង។ ដោយសារភូមិសាស្ត្រនៃការរស់នៅលើផ្ទៃទឹកមានភាពស្មុគស្មាញខ្លាំង និងតម្រូវឱ្យមានការចំណាយខ្ពស់ក្នុងការសាងសង់ប្រព័ន្ធគ្រប់គ្រងកាកសំណល់ដែលអណ្តែតតាមចលនារបស់ផ្ទះ។ ភាគច្រើននៃផ្ទះអណ្តែតទឹកទាំងនោះនៅតែខ្វះខាតបង្គន់អនាម័យដែលមានបច្ចេកទេសបិទជិតត្រឹមត្រូវ ឬគ្មានបង្គន់ប្រើប្រាស់ទាល់តែសោះសម្រាប់សមាជិកគ្រួសារ។ នៅក្នុងស្ថានភាពដែលគ្មានជម្រើសល្អជាងនេះ ប្រជាពលរដ្ឋជាច្រើនត្រូវបានបង្ខំចិត្តបន្តទម្លាប់បន្ទោបង់ចូលទៅក្នុងទឹកបឹងដោយផ្ទាល់។ ដែលសកម្មភាពនេះបានធ្វើឱ្យកាកសំណល់មនុស្សដែលផ្ទុកទៅដោយមេរោគសាហាវៗ ហូរច្រោះចូលទៅក្នុងប្រភពទឹកដែលពួកគេខ្លួនឯងត្រូវដងយកមកប្រើប្រាស់សម្រាប់ងូត និងដុសលាងចានឆ្នាំងជារៀងរាល់ថ្ងៃ។ វដ្តនៃការចម្លងរោគនេះបានក្លាយជាអន្ទាក់សុខភាពដ៏កាចសាហាវ និងជាការគំរាមកំហែងដល់អាយុជីវិតសម្រាប់អ្នកភូមិអណ្តែតទឹក ព្រោះពួកគេកំពុងរស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីមួយដែល បញ្ចេញកាកសំណល់កន្លែងណា ប្រើប្រាស់ទឹកនៅកន្លែងនោះ ដោយគ្មានការបន្សុទ្ធ។ ក្រោយពេលទឹកជំនន់ស្រកចុះ នៅពេលដែលចរន្តទឹកចាប់ផ្តើមនៅទ្រឹង និងមិនសូវមានការផ្លាស់ប្តូរលំហូរ មេរោគដែលចេញពីការបន្ទោបង់ពាសវាលពាសកាលមិនត្រូវបានចរន្តទឹកនាំយកទៅឆ្ងាយឡើយ។ ប៉ុន្តែវាបានកកកុញនៅជុំវិញជណ្តើរផ្ទះ និងកន្លែងដែលកុមារតូចៗតែងតែចុះលេងទឹកជារៀងរាល់ល្ងាច។ អវត្តមាននៃបង្គន់អនាម័យដែលបិទជិត ឬមានធុងផ្ទុកកាកសំណល់ដែលមានសុវត្ថិភាព បានធ្វើឱ្យរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាតបរិស្ថានក្រោយទឹកជំនន់ប្រែជាអសារបង់ជានិច្ច ព្រោះប្រភពមេរោគថ្មីៗនៅតែបន្តហូរចូលទៅក្នុងទឹកដែលជាប្រភពជីវិតរបស់ពួកគេជារៀងរាល់ម៉ោង។ លើសពីនេះទៅទៀត កង្វះខាតទឹកស្អាតសម្រាប់បរិភោគដែលកាន់តែធ្ងន់ធ្ងរក្រោយទឹកជំនន់ បានជំរុញឱ្យប្រជាពលរដ្ឋមានការប្រថុយប្រថានកាន់តែខ្លាំងចំពោះសុខភាពរបស់ខ្លួន និងសមាជិកគ្រួសារ។ នៅពេលដែលប្រភពទឹកជុំវិញផ្ទះមានសភាពល្អក់កខ្វក់ខ្លាំង និងភាយក្លិនស្អុយចេញពីសំណល់ដែលនៅសេសសល់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តចំណាយប្រាក់កាសកាន់តែច្រើនដើម្បីទិញទឹកធុងដឹកជញ្ជូនពីដីគោក ឬត្រូវចំណាយពេលយូរក្នុងការរង់ចាំឱ្យទឹកក្នុងអាងមានសភាពថ្លា។ ដែលតាមពិតទៅវាគ្រាន់តែថ្លាភ្នែក ប៉ុន្តែនៅតែផ្ទុកដោយមេរោគបាក់តេរីរាប់លានប្រភេទ។ ប្រសិនបើប្រព័ន្ធបង្គន់អនាម័យសម្រាប់ភូមិអណ្តែតទឹកមិនត្រូវបានដោះស្រាយតាមបច្ចេកទេសសមស្រប ដូចជាការប្រើប្រាស់បង្គន់ដែលមានប្រព័ន្ធបន្សុទ្ធជីវសាស្ត្រមុននឹងបញ្ចេញចោល។ ហើយប្រសិនបើប្រព័ន្ធចម្រោះទឹកស្អាតខ្នាតតូចមិនត្រូវបានផ្សព្វផ្សាយដល់សហគមន៍ទេនោះ គ្រោះថ្នាក់នៃជំងឺឆ្លងកាចសាហាវក្រោយទឹកជំនន់នឹងនៅតែជាសោកនាដកម្មដែលកើតឡើងដដែលៗចំពោះអ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបយ៉ាងជៀសមិនរួច។